ការកែច្នៃរូបភាពសម្រាប់ចែកចាយតាមបណ្ដាញសង្គមមិនមែនមានត្រឹមតែការដាក់ពណ៌បន្ថែមនោះទេ និង ត្រូវគិតដល់ការរៀបចំគុណភាពរូបឱ្យកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែវាគឺជាដំណើរការនៃការច្នៃប្រឌិតដើម្បីធ្វើឱ្យរូបភាពមួយមានភាពទាក់ទាញ និងអាចប្រាប់រឿងរ៉ាវទៅកាន់អ្នកមើលបាន។ គោលបំណងចម្បងនៃការកែសម្រួលរូបថតគឺដើម្បីលើកកម្ពស់គុណភាពរូបភាពឱ្យកាន់តែមានភាពរស់រវើក និងអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គមបានភ្លាមៗ។ ការកែសម្រួលរូបថតជួយឱ្យយើងអាចបង្ហាញពីអារម្មណ៍ និងបរិយាកាសនៃរូបភាពដែលកាមេរ៉ាមិនអាចផ្ដិតយកបានទាំងស្រុងនៅពេលថតជាក់ស្តែង។ យើងប្រើប្រាស់ការកែសម្រួលដើម្បីបង្កើតរចនាបថផ្ទាល់ខ្លួនមួយដែលជួយឱ្យមាតិការបស់យើងមានភាពប្លែកពីគេក្នុងចំណោមរូបភាពរាប់លានផ្សេងទៀតនៅលើ ញូវហ្វ៊ីត ។ ចំពោះ ការកែរូបថតសម្រាប់អាជីវកម្មមានគោលដៅបង្កើនតម្លៃផលិតផល និងកសាងភាពជឿជាក់តាមរយៈរូបភាពដែលមានលក្ខណៈវិជ្ជាជីវៈខ្ពស់។ គោលបំណងមួយទៀតគឺដើម្បីតម្រូវរូបភាពឱ្យស្របតាមទំហំ និងស្ដង់ដារបច្ចេកទេសនៃវេទិកានីមួយៗដូចជា អ៊ីនស្តាក្រាម, ហ្វេសប៊ុក ឬ តីកតុកជាដើម។ ការកែសម្រួលជួយឱ្យអ្នកបង្កើតមាតិកាអាចបញ្ជូនសារ ឬរឿងរ៉ាវរបស់ពួកគេទៅកាន់អ្នកទស្សនាបានកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពបំផុត។ យើងកែរូបថតដើម្បីបង្កើតភាពស៊ីសង្វាក់គ្នានៃពណ៌ នៅលើកម្រងរូបភាព របស់យើងឱ្យមើលទៅមានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាព។ ការប្រើប្រាស់បច្ចេកទេសកែរូបជួយឱ្យយើងអាចសង្គ្រោះរូបភាពសំខាន់ៗដែលបានថតខូចដោយសារបញ្ហាពន្លឺ ឬមុំកាមេរ៉ាមិនល្អ។ គោលបំណងនៃការកែសម្រួលរូបភាពមនុស្ស គឺដើម្បីធ្វើឱ្យស្បែកមើលទៅម៉ត់រលោង និងបង្កើនភាពលេចធ្លោនៃភ្នែក ឬផ្ទៃមុខរបស់អ្នកដែលនៅក្នុងរូប។ ឯការកែសម្រួលរូបភាពទេសភាពមានគោលដៅបង្កើនភាពច្បាស់នៃពណ៌មេឃ និងពណ៌ធម្មជាតិឱ្យមើលទៅស្រស់បំព្រងដូចទៅនឹងអ្វីដែលភ្នែកមនុស្សមើលឃើញផ្ទាល់។ ហើយយើងក៏កែរូបដើម្បីជម្រុះចេញនូវវត្ថុដែលរំខាននៅក្នុងប្លង់រូបភាព នឹងធ្វើឱ្យរូបភាពទាំងមូលមើលទៅស្អាត និងមានសណ្ដាប់ធ្នាប់ជាងមុន។ ម្យ៉ាងវិញទៀត ការបង្កើតរូបភាពដែលមានគុណភាពខ្ពស់ជួយឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មទទួលបានអត្រានៃការចុចមើលកាន់តែខ្ពស់ពីសំណាក់អតិថិជនគោលដៅ។ បន្ថែមពីនេះ ការកែសម្រួលរូបថតគឺជាមធ្យោបាយមួយក្នុងការបញ្ចេញនូវភាពច្នៃប្រឌិត និងទេពកោសល្យផ្នែកសិល្បៈឌីជីថលរបស់អ្នកថតរូបម្នាក់ៗ។ យើងប្រើការកែសម្រួលដើម្បីរំលេចនូវ ចំណុចសំខាន់ នៃរូបភាពដែលយើងចង់ឱ្យអ្នកមើលចាប់អារម្មណ៍ដំបូងគេបំផុត។ ការកែរូបថតជួយឱ្យយើងអាចរក្សានូវ តុល្យភាពនៃពណ៌ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីកុំឱ្យរូបភាពមើលទៅមានពណ៌លឿង ឬខៀវខ្លាំងពេក។ គោលបំណងនៃការប្រើ ហ្វីលធ័រ គឺដើម្បីបង្កើតអារម្មណ៍បែបបុរាណ ឬបែបទំនើបទៅតាមប្រភេទមាតិកាដែលយើងចង់បង្ហាញជូនអ្នកតាមដាន។ ឯការកែសម្រួលរូបភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមជួយឱ្យយើងអាចបន្ថែមនូវព័ត៌មានបន្ថែមដូចជា អក្សរ ឬ និមិត្តសញ្ញា ដើម្បីការពារកម្មសិទ្ធិបញ្ញាជាដើម។ យើងកែរូបដើម្បីបង្កើន ភាពដិតនៃពណ៌ និង ភាពរស់រវើក ដើម្បីឱ្យរូបភាពមើលទៅមានជីវិតជីវ៉ា និងមិនស្លេកស្លាំង។ ការកែសម្រួលជួយឱ្យយើងអាចផ្លាស់ប្តូរផ្ទៃខាងក្រោយដែលមិនស្អាតឱ្យទៅជាផ្ទៃដែលសាមញ្ញ និងទាក់ទាញភ្នែកជាងមុន។ គោលដៅចុងក្រោយនៃការកែរូបថតគឺដើម្បីសម្រេចបាននូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងសិល្បៈ និងការពិតដែលអ្នកមើលអាចទទួលយកបាន។ ចំពោះ ការកែសម្រួលរូបថតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានជំហ៊ានសំខាន់ៗជាច្រើន។ ជំហ៊ានដំបូងបង្អស់គឺការជ្រើសរើសរូបភាពដែលមានគុណភាពខ្ពស់បំផុត និងមានប្លង់សមរម្យសម្រាប់យកមកកែសម្រួល។ យើងត្រូវចាប់ផ្ដើមដោយការ កាត់តប្លង់ និងតម្រឹមរូបភាពឱ្យត្រង់តាមបន្ទាត់ផ្តេក ដើម្បីឱ្យរូបភាពមើលទៅមានតុល្យភាពត្រឹមត្រូវតាមបច្ចេកទេស។ ការប្រើប្រាស់ ច្បាប់បែងចែកជាបី នៅពេលកាត់តរូបភាព ជួយឱ្យចំណុចសំខាន់ស្ថិតនៅក្នុងទីតាំងដែលទាក់ទាញភ្នែកបំផុត។ បន្ទាប់មក យើងត្រូវកែតម្រូវ ពន្លឺរួម ដើម្បីឱ្យរូបភាពទាំងមូលមានពន្លឺគ្រប់គ្រាន់ មិនងងឹតពេក ឬមិនភ្លឺខ្លាំងពេក។ ការកែតម្រូវ ភាពខុសគ្នានៃពន្លឺ គឺជាជំហ៊ានសំខាន់ដើម្បីបង្កើនភាពខុសគ្នារវាងផ្នែកងងឹត និងផ្នែកភ្លឺ ដែលធ្វើឱ្យរូបភាពមើលទៅមានជម្រៅ និងភាពច្បាស់។ យើងត្រូវពិនិត្យមើលផ្នែក ពន្លឺខ្លាំង ដើម្បីបន្ថយពន្លឺនៅកន្លែងដែលភ្លឺខ្លាំងពេក ដែលជួយឱ្យយើងមើលឃើញព័ត៌មានក្នុងរូបភាពបានកាន់តែច្រើន។ ឯការកែសម្រួល ផ្នែកងងឹត ជួយឱ្យយើងអាចបង្ហាញព័ត៌មានដែលលាក់កំបាំងនៅក្នុងផ្នែកងងឹតនៃរូបភាពឱ្យលេចចេញមកវិញយ៉ាងស្អាត។ ការកែតម្រូវ ពណ៌ស និង ពណ៌ខ្មៅ ជួយឱ្យរូបភាពមានកម្រិតពណ៌ដែលច្បាស់លាស់ និងមានភាពរស់រវើកបំផុត។ យើងត្រូវកែសម្រួល សីតុណ្ហភាពពណ៌ ដើម្បីឱ្យរូបភាពមើលទៅមានភាពកក់ក្ដៅ ឬត្រជាក់ទៅតាមបរិបទនៃរូបភាពនីមួយៗ។ ការប្រើប្រាស់មុខងារ អេច-អេស-អិល ជួយឱ្យយើងអាចគ្រប់គ្រងពណ៌នីមួយៗដាច់ដោយឡែកពីគ្នាបានយ៉ាងលម្អិត។ ជំហ៊ានបន្ទាប់គឺការបង្កើន ភាពច្បាស់នៃផ្ទៃវត្ថុ ដើម្បីធ្វើឱ្យព័ត៌មានលម្អិតនៃផ្ទៃវត្ថុក្នុងរូបភាពមើលទៅកាន់តែច្បាស់ និងមានលក្ខណៈបី វិមាត្រ។ ការប្រើប្រាស់ ការលុបអ័ព្ទ ជួយឱ្យយើងអាចលុបបំបាត់អ័ព្ទ ឬផ្សែងដែលធ្វើឱ្យរូបភាពមើលទៅស្រអាប់មិនច្បាស់។ យើងត្រូវប្រើមុខងារ បង្កើនភាពច្បាស់ ក្នុងកម្រិតសមល្មមដើម្បីធ្វើឱ្យគែមនៃវត្ថុក្នុងរូបភាពមានភាពដិតច្បាស់ និងស្អាតល្អ។ ការកាត់បន្ថយ គ្រាប់អុជៗនៅលើរូបភាព គឺជាជំហ៊ានមិនអាចខ្វះបានសម្រាប់រូបភាពដែលថតនៅកន្លែងងងឹត ដើម្បីឱ្យរូបភាពមើលទៅម៉ត់ល្អ។ ការប្រើប្រាស់មុខងារ ឧបករណ៍ជួសជុលរូបភាព ជួយឱ្យយើងលុបស្នាមអុជៗ ឬវត្ថុតូចៗដែលមិនស្អាតចេញពីរូបភាពបានយ៉ាងរលូន។ យើងអាចប្រើបច្ចេកទេសបិទបាំងដើម្បីកែប្រែពន្លឺ ឬពណ៌នៅលើផ្នែកតូចៗនៃរូបភាព និង មិនបង្កឱ្យមានការប្រែប្រួលដល់ផ្នែកដទៃទៀតដែលយើងមិនចង់កែសម្រួលឡើយ។ ការបន្ថែម ស្រមោលជុំវិញ នៅជុំវិញគែមរូបភាពជួយឱ្យអ្នកមើលផ្ដោតអារម្មណ៍ទៅលើចំណុចកណ្ដាលនៃរូបភាពបានកាន់តែល្អ។ បន្ទាប់ពីកែសម្រួលរួចរាល់ យើងគួរតែធ្វើការប្រៀបធៀបរូបភាពមុន និងក្រោយពេលកែ ដើម្បីប្រាកដថាការកែសម្រួលនោះមិនហួសហេតុពេក។ ការរក្សាទុក រូបភាពក្នុងកម្រិតគុណភាពខ្ពស់បំផុត និងក្នុងទំហំដែលត្រូវនឹងបណ្ដាញសង្គម គឺជាជំហ៊ានបញ្ចប់ដ៏សំខាន់។ ជាចុងក្រោយ យើងគួរតែនាំចេញរូបភាពក្នុងទម្រង់ដែលសមស្របដូចជា ជេ-ភី-អ៊ី-ជី ឬ ភី-អិន-ជី ដើម្បីរក្សាគុណភាពពណ៌ឱ្យនៅដដែល។ ចំណែកឯ កម្មវិធីដែលត្រូវប្រើប្រាស់សម្រាប់ការកែសម្រួលរូបថតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានជាច្រើនកម្មវិធី ដែលយើងអាចប្រើប្រាស់ក្នុងការកែសម្រួលរូបភាពរបស់យើង។ កម្មវិធីសម្រាប់កែរូបភាពនេះគឺជាឧបករណ៍ដ៏ល្បីល្បាញបំផុតដែលអ្នកជំនាញនិយមប្រើប្រាស់ និង ជួយសម្រួលដល់ការរៀបចំឯកសាររូបថតឱ្យមានសោភ័ណភាពស្រស់ស្អាត។ កម្មវិធី អាដបប៊ី ផូថូសប ផ្ដល់នូវឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ការកាត់តរូបភាពកម្រិតខ្ពស់ និងការលុបវត្ថុស្មុគស្មាញចេញពីប្លង់។ កម្មវិធី ស្ណាប់ស៊ីត គឺជាកម្មវិធីទូរស័ព្ទដៃឥតគិតថ្លៃរបស់ ហ្គូហ្គល ដែលមានមុខងារកែសម្រួលរូបភាពយ៉ាងពេញលេញ និងងាយស្រួលប្រើប្រាស់បំផុត។ ឯកម្មវិធី វី-អេស-ស៊ី-អូ ល្បីល្បាញខ្លាំងដោយសារវាមាន ហ្វីលធ័រស្អាតៗជាច្រើនដែលផ្តល់ឱ្យរូបភាពនូវអារម្មណ៍បែបហ្វីលបុរាណ និងមានសោភ័ណភាពខ្ពស់។ ចំពោះ កម្មវិធី ខេនវ៉ា គឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់អ្នកដែលចង់រចនារូបភាពបន្ថែមជាមួយអក្សរ និងរូបរាងផ្សេងៗសម្រាប់បង្ហោះលើបណ្ដាញសង្គម។ កម្មវិធី ភីកអាត ផ្ដល់នូវភាពសប្បាយរីករាយក្នុងការកែរូបភាពតាមរយៈការបន្ថែម ស្ទីគ័រ , អេហ្វិក និងការធ្វើ រូបភាពបន្តុំ ។ កម្មវិធី ខាប់ឈ័រ វ័ន គឺជាកម្មវិធីកម្រិតអាជីពមួយទៀតដែលផ្តល់នូវការគ្រប់គ្រងពណ៌បានយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកថតរូបក្នុងស្ទូឌីយោ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលចូលចិត្តភាពងាយស្រួល កម្មវិធី អ៊ីនស្តាក្រាម ផ្ទាល់ក៏មានឧបករណ៍កែសម្រួលមូលដ្ឋានដែលរហ័ស និងមានប្រសិទ្ធភាពផងដែរ។ ឯកម្មវិធី អាដបប៊ី អិចប្រេស ជួយឱ្យយើងអាចបង្កើតមាតិកា បណ្តាញសង្គម បានយ៉ាងរហ័សតាមរយៈគំរូដែលមានស្រាប់យ៉ាងសម្បូរបែប។ កម្មវិធី ដាករូម គឺជាកម្មវិធីដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ អាយហ្វូន ដែលផ្តល់នូវចំណុចប្រទាក់សាមញ្ញ និងការកែសម្រួលរូបភាព ប្រភេទរ៉រ បានយ៉ាងរលូន។ រីឯកម្មវិធី អាហ្វធ័រឡៃ ផ្ដល់នូវឧបករណ៍កែសម្រួលប្លែកៗ និងបណ្តុំ ហ្វីលធ័រ ដែលជួយឱ្យរូបភាពរបស់អ្នកមើលទៅមានភាពច្នៃប្រឌិតខ្ពស់។ លោកអ្នកអាចប្រើប្រាស់ ឡៃរូម ម៉ូបាល ដើម្បីធ្វើសមកាលកម្មរូបភាពរវាងទូរស័ព្ទ និងកុំព្យូទ័របានយ៉ាងងាយស្រួលតាមរយៈ ខ្លោដ ។ កម្មវិធី ហ្វេសធូន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលចង់កែសម្រួលសម្រស់ផ្ទៃមុខឱ្យបានល្អឥតខ្ចោះមុននឹងបង្ហោះ។ យើងក៏អាចប្រើកម្មវិធី ហ្វុនថូ ដើម្បីបន្ថែមអក្សរស្អាតៗដែលមាន ហ្វុន ច្រើនប្រភេទទៅលើរូបភាពផលិតផលរបស់យើងផងដែរ។ ការប្រើប្រាស់កម្មវិធីកែសម្រួលរូបភាពដែលដំណើរការដោយ បញ្ញាសិប្បនិម្មិត កំពុងក្លាយជាជម្រើសដ៏ពេញនិយមដើម្បីសន្សំពេលវេលាក្នុងការកាត់ត។ រាល់កម្មវិធីទាំងអស់សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ដូច្នេះយើងគួរជ្រើសរើសកម្មវិធីណាដែលសមស្របទៅនឹងតម្រូវការការងារជាក់ស្តែង។ ការយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍នីមួយៗក្នុងកម្មវិធីកែរូប នឹងជួយឱ្យអ្នកអាចបញ្ចេញនូវសក្តានុពលនៃរូបភាពបានពេញលេញ។ កម្មវិធីកែរូបភាពលើវេបសាយដូចជា ផូថូភៀ ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចង់ដំឡើងកម្មវិធីក្នុងកុំព្យូទ័រផងដែរ។ ការប្រើប្រាស់ ព្រីសេត ក្នុងកម្មវិធី ឡៃរូម ជួយឱ្យយើងអាចកែសម្រួលរូបភាពរាប់រយសន្លឹកឱ្យមានពណ៌ដូចគ្នាក្នុងរយៈពេលដ៏ខ្លីបំផុត។ ការវិនិយោគពេលវេលាដើម្បីរៀនប្រើកម្មវិធីកាត់ត និងកែសម្រួលរូបភាព គឺជាការបោះជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកការក្លាយជាអ្នកបង្កើតមាតិកាជោគជ័យ។ សារៈសំខាន់នៃការកែរូបថតគឺស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយអ្វីដែលសាមញ្ញឱ្យទៅជាអ្វីដែលអស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍។ ការកែរូបថតជួយបង្កើន អត្រានៃការចូលរួម ពីសំណាក់អ្នកមើល តាមរយៈការផ្ដល់ឱ្យពួកគេនូវចំណីចក្ខុដ៏ស្រស់ស្អាត។ ហើយអត្ថប្រយោជន៍ដ៏ធំបំផុត គឺការជួយកសាងម៉ាកយីហោផ្ទាល់ខ្លួនឱ្យកាន់តែរឹងមាំ និងមានការទទួលស្គាល់កាន់តែច្រើនលើបណ្ដាញសង្គម។ រូបភាពដែលកែសម្រួលបានល្អជួយឱ្យព័ត៌មានដែលយើងចង់ផ្សព្វផ្សាយត្រូវបានគេចាប់អារម្មណ៍បានលឿនជាងមុនជាច្រើនដង។ វាជួយឱ្យយើងអាចរក្សាទុកនូវអនុស្សាវរីយ៍ដ៏មានតម្លៃឱ្យស្ថិតក្នុងរូបភាពដែលមានគុណភាព និងសម្រស់មិនចេះរីងស្ងួត។ ការកែរូបថតជួយឱ្យអ្នកលក់អនឡាញអាចបង្ហាញផលិតផលរបស់ពួកគេបានយ៉ាងច្បាស់លាស់ ដែលជួយឱ្យអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តទិញ។ ភាពម៉ត់ចត់ក្នុងការកែរូបភាពបង្ហាញពីការយកចិត្តទុកដាក់ និងវិជ្ជាជីវៈខ្ពស់របស់អ្នកបង្កើតមាតិកាទៅកាន់អ្នកតាមដានរបស់ពួកគេ។ ការកែសម្រួលរូបថតអាចជួយឱ្យយើងអាចប្រកួតប្រជែងជាមួយអ្នកបង្កើតមាតិកាផ្សេងទៀតនៅក្នុងពិភពឌីជីថលដែលកំពុងមានការរីកចម្រើនខ្លាំង។ វាផ្ដល់ឱ្យយើងនូវសេរីភាពក្នុងការបង្ហាញពីទស្សនវិស័យ និងគំនិតច្នៃប្រឌិតរបស់យើងទៅកាន់ពិភពលោកតាមរយៈរូបភាព។ អត្ថប្រយោជន៍នៃការកែរូបគឺការជួយឱ្យយើងអាចតម្រឹមពណ៌រូបភាពឱ្យត្រូវទៅតាមអារម្មណ៍នៃអត្ថបទដែលយើងសរសេរជាមួយគ្នា។ រូបភាពដែលកែបានស្អាតជួយឱ្យ ការចែកចាយ បន្តមានការកើនឡើង ដែលធ្វើឱ្យមាតិការបស់យើងកាន់តែល្បីល្បាញ។ ការកែរូបថតជួយឱ្យអ្នកថតរូបអាចស្វែងរកស្ទីលផ្ទាល់ខ្លួនឃើញ ដែលជាចំណុចសម្គាល់ដ៏សំខាន់សម្រាប់អាជីពរបស់ពួកគេ។ វាជួយឱ្យយើងមានទំនុកចិត្តកាន់តែខ្លាំងនៅពេលដែលយើងបង្ហោះរូបភាពទៅកាន់វេទិកាសាធារណៈដែលមានមនុស្សមើលរាប់លាននាក់។ ការកែរូបថតជួយសន្សំសំចៃថវិកាក្នុងការទិញឧបករណ៍កាមេរ៉ាតម្លៃថ្លៃខ្លាំង ដោយសារយើងអាចប្រើបច្ចេកទេសកែសម្រួលជួយបន្ថែម។ វាជួយឱ្យរូបភាពរបស់អ្នកមើលទៅមានភាពទាន់សម័យ និងស្របតាមនិន្នាការ ដែលកំពុងមានការពេញនិយមនាពេលបច្ចុប្បន្ន។ ការកែរូបថតគឺជាជំនាញឌីជីថលដ៏សំខាន់មួយដែលអាចជួយឱ្យអ្នកស្វែងរកចំណូលបន្ថែមតាមរយៈការទទួលកាត់តរូបភាពឱ្យគេ។ វាជួយឱ្យរូបភាពរបស់អ្នកមានភាពរស់រវើកទោះបីជាវាត្រូវបានថតក្នុងស្ថានភាពអាកាសធាតុមិនអំណោយផលក៏ដោយ។ ការកែរូបថតជួយឱ្យយើងអាចរៀបចំមាតិកាជាមុនបានយ៉ាងមានរបៀបរៀបរយសម្រាប់ការបង្ហោះ។ វាជួយឱ្យយើងអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកមើលតាមរយៈសោភ័ណភាពនៃរូបភាពដែលយើងបានបង្កើតឡើងដោយក្តីស្រឡាញ់។ រូបភាពដែលកែសម្រួលបានល្អគឺជាទ្រព្យសម្បត្តិឌីជីថលដ៏មានតម្លៃដែលអាចប្រើប្រាស់បានច្រើនលើកច្រើនសារសម្រាប់គោលបំណងផ្សេងៗគ្នា។ ជាសរុបមក ការកែសម្រួលរូបថតគឺជាដំណើរការដែលមិនអាចខ្វះបានសម្រាប់អ្នកដែលចង់ទទួលបានជោគជ័យលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យើងគួរតែហាត់អនុវត្តការកែរូបជារៀងរាល់ថ្ងៃដើម្បីឱ្យជំនាញរបស់យើងកាន់តែមានភាពស្ទាត់ជំនាញ និងមានភាពច្នៃប្រឌិតខ្ពស់។ ការរក្សាតុល្យភាពរវាងការកែសម្រួល និងភាពពិតនៃរូបភាព គឺជាគន្លឹះសំខាន់ដើម្បីកុំឱ្យរូបភាពមើលទៅក្លែងក្លាយពេក។ យើងគួរតែតាមដាន និងរៀនសូត្រពីបច្ចេកទេសថ្មីៗរបស់អ្នកថតរូបល្បីៗដើម្បីយកមកអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ ការជ្រើសរើសពន្លឺធម្មជាតិនៅពេលថត នឹងជួយឱ្យដំណើរការកែសម្រួលរូបភាពនៅពេលក្រោយកាន់តែងាយស្រួល និងមានគុណភាព។ យើងមិនគួរប្រើប្រាស់ ហ្វីលធ័រ ឱ្យច្រើនហួសហេតុពេកទេ ព្រោះវាអាចធ្វើឱ្យបាត់បង់ព័ត៌មានលម្អិត និងភាពស្រស់ស្អាតធម្មជាតិនៃរូបភាព។ ការយល់ដឹងអំពីចិត្តវិទ្យានៃពណ៌នឹងជួយឱ្យអ្នកអាចកែរូបភាពឱ្យត្រូវទៅតាមអារម្មណ៍ដែលអ្នកចង់ឱ្យអ្នកមើលមានអារម្មណ៍តាម។ រាល់ពេលកែរូបភាព យើងគួរតែសម្រាកភ្នែកខ្លះ ដើម្បីកុំឱ្យការវិនិច្ឆ័យពណ៌របស់យើងមានការខុសឆ្គងដោយសារភាពហត់នឿយ។ ការប្រើប្រាស់កុំព្យូទ័រដែលមានអេក្រង់បង្ហាញពណ៌បានត្រឹមត្រូវ គឺជាការចាំបាច់សម្រាប់អ្នកកែរូបភាពអាជីព។ យើងគួរតែសាកល្បងកែរូបភាពក្នុងរចនាបថខុសៗគ្នាដើម្បីស្វែងរកមើលថាតើស្ទីលមួយណាដែលអ្នកតាមដានរបស់យើងចូលចិត្តបំផុត។ ការកែរូបថតសម្រាប់ បណ្តាញសង្គម គួរតែផ្ដោតសំខាន់ទៅលើភាពរហ័ស ប៉ុន្តែនៅតែរក្សាបាននូវគុណភាពខ្ពស់បំផុត។ យើងគួរតែបង្កើតនូវបណ្តុំ ព្រីសេត ផ្ទាល់ខ្លួនដើម្បីរក្សាភាពឯកភាពនៃពណ៌សម្រាប់រាល់រូបភាពដែលយើងបង្ហោះចូលទៅក្នុង ប្រូហ្វាល់ របស់យើង។ ការស្ដាប់មតិរិះគន់ស្ថាបនាពីអ្នកដទៃអំពីការកែរូបរបស់យើង នឹងជួយឱ្យយើងមើលឃើញនូវចំណុចខ្វះខាតដែលយើងមើលមិនឃើញ។ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗដូចជា ថេប្លេត និង ប៊ិចស្ទីលឡឺស ជួយឱ្យការកែសម្រួលរូបភាពកាន់តែមានភាពច្បាស់លាស់ និងរហ័ស។ យើងគួរតែចងចាំថា រូបភាពដែលល្អបំផុតគឺរូបភាពដែលបញ្ចេញនូវអារម្មណ៍ពិត និងភាពស្រស់ស្អាតចេញពីបេះដូងរបស់អ្នកបង្កើត។ ការវិវត្តន៍នៃបច្ចេកវិទ្យាកែរូបភាពនឹងនៅតែបន្តទៅមុខ ដូច្នេះយើងត្រូវតែបន្តរៀនសូត្រមិនឈប់ឈរដើម្បីដើរឱ្យទាន់សម័យកាល។ ការកែរូបថតមិនមែនគ្រាន់តែជាការងារនោះទេ ប៉ុន្តែវាគឺជាការសម្រាកលំហែ និងការបញ្ចេញនូវពិភពខាងក្នុងរបស់អ្នកមកខាងក្រៅ។ រូបភាពនីមួយៗដែលអ្នកបានកែសម្រួល គឺជាសក្ខីភាពនៃការព្យាយាម និងការយកចិត្តទុកដាក់របស់អ្នកចំពោះសិល្បៈនៃការថតរូប។ ចូរជឿជាក់លើភ្នែក និងអារម្មណ៍របស់អ្នកនៅពេលកែរូបភាព ព្រោះថាភាពច្នៃប្រឌិតមិនមានដែនកំណត់ និងគ្មានខុសគ្មានត្រូវឡើយ។ ជាចុងក្រោយ ការកែសម្រួលរូបថតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាស្ពានចម្លងដ៏អស្ចារ្យដែលនាំរូបភាពរបស់អ្នកឱ្យទៅដល់បេះដូងរបស់អ្នកមើលគ្រប់រូប។ សរុបជារួមមក ការកែសម្រួលរូបថតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង គោលបំណងច្បាស់លាស់ ជំហ៊ាន បច្ចេកទេសដ៏ម៉ត់ចត់ និងការប្រើប្រាស់កម្មវិធីសមស្រប ដើម្បីបង្កើតនូវអត្ថប្រយោជន៍ ដ៏មហាសាលសម្រាប់អ្នកបង្កើតមាតិកា។ តាមរយៈការអនុវត្តតាមជំហ៊ាន និងការយល់ដឹងពីសារៈសំខាន់ដែលបានរៀបរាប់ខាងលើ អ្នកនឹងអាចបង្កើនគុណភាពនៃមាតិការបស់អ្នក និងកសាងវត្តមានដ៏រឹងមាំមួយនៅក្នុងពិភពឌីជីថល។